នៅតំបន់ទីក្រុងក្នុងប្រទេសកម្ពុជា ការស្វាគមន៍គឺសាមញ្ញ និងទំនើបជាងនៅជនបទ។ អ្នករស់នៅក្នុងទីក្រុងជារឿយៗចូលចិត្តនិយាយពាក្យ "អរុណសួស្តី" ឬ "សួស្តី" ជាភាសាអង់គ្លេស។ យុវជនក្នុងទីក្រុងនិយាយលាយភាសា ខ្មែរ និងអង់គ្លេសក្នុងការស្វាគមន៍។ គេនៅតែប្រើការសំពះនៅទីក្រុង ប៉ុន្តែមិនសូវឃើញមានញឹកញាប់នោះទេ។ ដោយឡែក គេប្រើការងក់ក្បាល ឬ ញញឹម ជំនួសឲ្យការស្វាគមន៍បែបប្រពៃណីវិញ។ ការចាប់ដៃគ្នា គឺជារឿងធម្មតានៅក្នុងតំបន់ទីក្រុង។ ឃ្លាថា «ជំរាបសួរ» ត្រូវបានគេប្រើច្រើនជាងក្នុងពិធីផ្លូវការ ឬ ជាមួយចាស់ទុំ។ ការស្វាគមន៍របស់ប្រជាជនទីក្រុង មានរយៈពេលខ្លី និងរហ័ស ដោយសារជីវិតពួកគេមានភាពមមាញឹក។ នៅទីក្រុង ជាពិសេស នៅតាមហាងនានា គេច្រើនតែប្រើពាក្យ “សួស្តី” ច្រើនជាង “ជំរាបសួរ”។ ប៉ុន្តែ យុវជន ឬ ក្មេងៗ ចូលចិត្ត និយាយពាក្យ “សួស្តី” ជាភាសាអង់គ្លេសវិញ។ ចំពោះអ្នកជំនួញវិញ គេតែងតែប្រើការចាប់ដៃស្រាលៗ ឬងក់ក្បាល ដើម្បីស្វាគមន៍ដៃគូរសហការរបស់ពួកគេ។ ការស្វាគមន៍ នៅទីក្រុងអាចប្រែប្រួលអាស្រ័យលើក្រុមមនុស្សក្នុងសង្គម។ សិស្សអាចសួរសុខទុក្ខគ្រូរបស់ពួកគេដោយសាមញ្ញជាងមុន ប៉ុន្តែនៅតែបង្ហាញការគោរពតាមរយៈពាក្យសម្តី។ ការសំពះ គឺជាឥរិយាបថមួយដែលគេប្រើក្នុងពិធីផ្លូវការ ឬ ផ្តល់ការគោរពដល់ចាស់ទុំ។ ការស្វាគមន៍គ្នានៅទីក្រុង មិនមានលក្ខណៈដូចនៅជនបទទេ ព្រោះមិនមែនមនុស្សគ្រប់គ្នានៅទីក្រុងសុទ្ធតែរួសរាយឡើយ។ ការស្វាគមន៍នៅទីក្រុងមានភាពរហ័ស ដូចជាគ្រាន់តែសួរសុខទុក្ខគ្នាថា “សួស្តី សុខសប្បាយទេ?” ហើយ និយាយគ្នាបន្តិច គឺចប់។ មនុស្សនៅទីក្រុង មិនសូវជាស្វាគមន៍មនុស្សភ្លែកមុខទេ។ មនុស្សចាស់នៅតែចូលចិត្តការស្វាគមន៍បែបប្រពៃណី សូម្បីតែនៅក្នុងទីក្រុងក៏ដោយ។ ការសំពះ នៅតែសំខាន់ក្នុងអំឡុង ថ្ងៃបុណ្យ ឬពិធីផ្សេងៗ មិនថានៅជនបទ ឬ ទីក្រុងនោះទេ។ ជនបរទេស ត្រូវបានស្វាគមន៍ជាភាសាអង់គ្លេសនៅក្នុងទីក្រុង។ បុគ្គលិក ការិយាល័យ ស្វាគមន៍ដោយប្រើ ពាក្យគួរសមដូចជា “អរុណសួស្តី”។ សិស្សៗនៅតាមសាលាក្នុងទីក្រុងភ្នំពេញ ប្រើទាំងភាសាខ្មែរ និងអង់គ្លេស ក្នុងការស្វាគមន៍។ ឥទ្ធិពលបរទេសបានផ្លាស់ប្តូរទម្លាប់ស្វាគមន៍នៅទីក្រុងក្នុងប្រទេសកម្ពុជា។ ទម្លាប់ស្វាគមន៍ទាំងនេះ ឆ្លុះបញ្ចាំងពីល្បឿននៃជីវិតក្នុងទីក្រុង។ មនុស្សវ័យចំណាស់ខ្លះមានអារម្មណ៍ថា នៅទីក្រុង ការសួរសុខទុក្ខតាមប្រពៃណីកំពុងតែរសាត់បាត់ទៅម្ដងបន្តិចៗហើយ។ ប្រជាជនកម្ពុជាដែលទទួលបានការអប់រំខ្ពស់ និយមប្រើការស្វាគមន៍ជា ភាសាអង់គ្លេស។ នៅទីក្រុង ភ្ញៀវទទួលបានការស្វាគមន៍យ៉ាងល្អ ប៉ុន្តែសាមញ្ញជាងនៅជនបទ ដោយគ្មានការរៀបចំអាហារ ឬមានការសន្ទនាយូរទេ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានជះឥទ្ធិពលយ៉ាងច្រើនដល់ ការស្វាគមន៍នៅទីក្រុង។ ការប្រើពាក្យ "អរុណសួស្តី" ជាភាសាអង់គ្លេសគឺជារឿងធម្មតានៅក្នុងការិយាល័យក្នុងក្រុង។ នៅក្នុងហាងកាហ្វេ និងផ្សារទំនើប ការស្វាគមន៍អាចមានតិចតួចក្នុងពេលកំពុងរវល់ខ្លាំង។ ការសួរសុខទុក្ខនៅទីក្រុង ជារឿយៗ រួមមានការសួរអំពីការងារ ឬការសិក្សា។ ការស្វាគមន៍នរណាម្នាក់នៅក្នុងទីក្រុង មិនបាននាំទៅរកការសន្ទនារហូតនោះទេ ពេលខ្លះគ្រាន់តែនិយាយសួស្តីគ្នាប៉ណ្ណោះ។ ប្រជាជនខ្មែរខ្លះស្វាគមន៍ជនបរទេសជាភាសាអង់គ្លេស ដើម្បីឲ្យជំនាញភាសារបស់ពួកគេកាន់តែស្ទាត់។ បុគ្គលិកព្រលានយន្តហោះ ធ្វើការស្វាគមន៍ ដោយប្រើភាសាផ្សេងៗទៅកាន់ភ្ញៀវទេសចរណ៍ ដែលជាជនបរទេស។ នៅទីក្រុងឥឡូវ គេច្រើនតែផ្លាស់ប្តូរនាមប័ណ្ណគ្នា បន្ទាប់ពីការស្វាគមន៍គ្នាជាផ្លូវការហើយ ជាពិសេសក្នុងកម្មវិធីជួបជុំនានា។ ការស្វាគមន៍មនុស្សប្លែកមុខ នៅក្នុងទីក្រុង គឺមានតិចជាងនៅតាមភូមិ។ កុមារនៅទីក្រុង ភាគច្រើនស្វាគមន៍ដោយប្រើពាក្យ "សួស្តី" ច្រើនជាងការសំពះ។ ការស្វាគមន៍នៅក្នុងភោជនីយដ្ឋានជាធម្មតាមានលក្ខណៈផ្លូវការ ប៉ុន្តែមានភាពរួសរាយរាក់ទាក់។ ការស្វាគមន៍នៅទីក្រុងឆ្លុះបញ្ចាំងពីការបញ្ចូលគ្នានៃប្រពៃណី និងភាពទាន់សម័យ។ ការស្វាគមន៍នៅទីក្រុងមានលក្ខណៈសាមញ្ញ ប្រកបដោយភាពរហ័ស តាមសម័យបច្ចុប្បន្ន។ ការស្វាគមន៍នៅក្នុងប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។ ប៉ុន្តែភាពផ្ទុយគ្នារវាងការស្វាគមន៍នៅតាមជនបទ និងទីក្រុងបង្ហាញពីការផ្លាស់ប្តូរសង្គមកាន់តែទូលំទូលាយដែលកំពុងកើតឡើងនៅទូទាំងប្រទេស។ ខណៈពេលដែលការសួរសុខទុក្ខតាមជនបទសង្កត់ធ្ងន់លើប្រពៃណី និងភាពកក់ក្តៅរវាងបុគ្គល ការស្វាគមន៍នៅទីក្រុងសម្របខ្លួនទៅនឹងរបៀបរស់នៅតាមបែបសម័យទំនើប ដែលបង្ហាញពីវប្បធម៌របស់ខ្មែរមានតុល្យភាពរវាងអតីតកាលជាមួយនឹងបច្ចុប្បន្ន។